ការចូលរួមជាមួយក្លឹបរត់ប្រណាំង គឺជាឱកាសដ៏ប្រសើរក្នុងការបង្កើតវិន័យជារួម ដើម្បីជម្រុញឱ្យយើងហាត់ប្រាណបានទៀងទាត់ជាងការរត់ម្នាក់ឯង។ គោលបំណងចម្បងមួយនៃក្លឹបទាំងនេះ គឺការផ្តល់នូវបច្ចេកទេសរត់ឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃរបួសសាច់ដុំ ឬសន្លាក់ផ្សេងៗ។ សមាជិកក្លឹបអាចផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងអំពីការជ្រើសរើសសម្ភារៈកីឡា ដូចជាស្បែកជើង និងសម្លៀកបំពាក់ដែលស័ក្តិសមនឹងការរត់ចម្ងាយឆ្ងាយ។ ការហាត់រត់ជាក្រុមជួយបង្កើនកម្លាំងចិត្ត និងភាពអត់ធ្មត់ តាមរយៈការលើកទឹកចិត្តគ្នាទៅវិញទៅមក។ ក្លឹបរត់ប្រណាំងដើរតួជាស្ពានសម្រាប់បង្កើតមិត្តភាពថ្មីៗ ជាមួយមនុស្សដែលមានចំណូលចិត្តស្រដៀងគ្នា និងមកពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ ការចូលរួមក្នុងសកម្មភាពនេះ ជួយឱ្យយើងមានគោលដៅច្បាស់លាស់ក្នុងការអភិវឌ្ឍសមត្ថភាពរាងកាយឱ្យកាន់តែមាំមួន និងមានសុខភាពល្អ។ ក្លឹបតែងតែរៀបចំកម្មវិធីហ្វឹកហាត់ជាជំហានៗ ដែលជួយឱ្យអ្នកចាប់ផ្ដើមដំបូងអាចឈានទៅដល់ការរត់ចម្ងាយឆ្ងាយដូចជាពាក់កណ្ដាលម៉ារ៉ាតុង ឬម៉ារ៉ាតុងពេញលេញ។ ការរត់ជាក្រុមជួយកាត់បន្ថយភាពតានតឹង និងសម្ពាធពីការងារប្រចាំថ្ងៃ តាមរយៈការសន្ទនា និងការសម្រាកលំហែកាយជាមួយសមាជិកដទៃ។ វាគឺជាការបណ្ដុះស្មារតីសាមគ្គីភាព និងសីលធម៌កីឡា ដែលបង្រៀនឱ្យយើងចេះគោរពពេលវេលា និងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ការចូលរួមជាមួយក្លឹបរត់ប្រណាំង គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីរស់នៅប្រកបដោយសេចក្ដីសុខ។ ដើម្បីឱ្យអ្នកអាចចាប់ផ្ដើមដំណើរការកីឡានេះបានយ៉ាងរលូនជាដំបូង អ្នកគួរស្វែងរកព័ត៌មានអំពីក្លឹបរត់ប្រណាំងដែលនៅក្បែរតំបន់រស់នៅរបស់អ្នក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឬគេហទំព័រផ្លូវការផ្សេងៗ។ ការសាកសួរមិត្តភក្តិ ឬអ្នកស្គាល់គ្នាដែលមានចំណូលចិត្តរត់ប្រណាំង ក៏ជាវិធីសាស្ត្រដ៏ងាយស្រួលដើម្បីទទួលបានការណែនាំចូលជាសមាជិកក្លឹប។ នៅពេលជ្រើសរើសក្លឹបដែលសមស្របបានហើយ អ្នកត្រូវសិក្សាអំពីលក្ខខណ្ឌនៃការចុះឈ្មោះ និងកាលវិភាគហ្វឹកហាត់ប្រចាំសប្តាហ៍ឱ្យបានច្បាស់លាស់។ ក្លឹបភាគច្រើនតម្រូវឱ្យអ្នកបំពេញទម្រង់បែបបទព័ត៌មានផ្ទាល់ខ្លួន ដើម្បីភាពងាយស្រួលក្នុងការទាក់ទង និងការរៀបចំក្រុមហ្វឹកហាត់តាមកម្រិតសមត្ថភាព។ មុនពេលចូលរួមជាផ្លូវការ អ្នកគួរអញ្ជើញទៅសង្កេតមើល ឬចូលរួមរត់សាកល្បងជាមួយក្រុម ដើម្បីចង់ដឹងពីបរិយាកាស និងទំនាក់ទំនងរវាងសមាជិក។ អ្នកគួរពិភាក្សាជាមួយអ្នកដឹកនាំក្រុម ឬគ្រូបង្វឹកអំពីគោលដៅសុខភាពរបស់អ្នក ដើម្បីឱ្យពួកគេជួយរៀបចំផែនការរត់ដែលសមស្របនឹងកម្លាំងកាយ។ ការចូលរួមក្នុងកម្មវិធីជួបជុំដំបូង គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការណែនាំខ្លួន និងបង្កើតភាពស្និទ្ធស្នាលជាមួយសមាជិកចាស់ៗក្នុងក្លឹប។ អ្នកត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់ក្លឹបឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាសមាជិកល្អម្នាក់។ ការរក្សាការតាំងចិត្ត និងការមកចូលរួមហ្វឹកហាត់ឱ្យបានទៀងទាត់ នឹងធ្វើឱ្យការចូលរួមរបស់អ្នកក្នុងក្លឹបរត់ប្រណាំងទទួលបានជោគជ័យ។ ការរៀបចំសម្ភារៈកីឡាចាំបាច់ ដូចជាស្បែកជើងរត់ និងសម្លៀកបំពាក់ដែលជួយសម្រួលដល់ចលនា គឺជាការត្រៀមខ្លួនដ៏សំខាន់មុនថ្ងៃចាប់ផ្ដើម។ ស្បែកជើងរត់ដែលមានគុណភាពល្អ និងស័ក្តិសមនឹងទម្រង់ជើង គឺជាសម្ភារៈសំខាន់បំផុតដើម្បីការពារការឈឺចាប់ និងរបួសសន្លាក់។ អ្នកគួរជ្រើសរើសស្រោមជើងប្រភេទកីឡាដែលអាចឱ្យខ្យល់ចេញចូលបានល្អ ដើម្បីជួយឱ្យជើងស្ងួត និងការពារការកកិតដែលអាចបណ្ដាលឱ្យមានពងបែក។ ខោអាវរត់គួរតែផលិតពីសាច់ក្រណាត់ដែលស្រាល និងងាយស្រួលក្នុងការបញ្ចេញញើស ដើម្បីរក្សាសីតុណ្ហភាពរាងកាយឱ្យនៅថេរ។ សម្រាប់ស្ត្រី ការប្រើប្រាស់អាវទ្រនាប់កីឡាដែលរឹងមាំ គឺជាការចាំបាច់ដើម្បីផ្តល់ផាសុកភាព និងការការពារទ្រទ្រង់បានល្អពេលមានចលនាខ្លាំង។ នាឡិកាដៃឆ្លាតវៃ ឬកម្មវិធីទូរសព្ទសម្រាប់តាមដានល្បឿន និងចម្ងាយរត់ ជួយឱ្យអ្នកអាចវាស់ស្ទង់ការវិវឌ្ឍនៃសមត្ថភាពរបស់ខ្លួនបានយ៉ាងច្បាស់លាស់។ ដបទឹកខ្នាតតូចដែលងាយស្រួលកាន់ គឺជាសម្ភារៈមិនអាចខ្វះបានសម្រាប់រក្សាជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់។ មួកកីឡាជួយការពារកម្ដៅថ្ងៃ និងទប់ស្កាត់មិនឱ្យញើសហូរចូលភ្នែក ដែលបង្កការរំខានក្នុងកំឡុងពេលរត់នៅទីវាល។ វ៉ែនតាការពារកម្ដៅថ្ងៃដែលការពារកាំរស្មីយូវី ជួយការពារភ្នែករបស់អ្នកពីពន្លឺថ្ងៃខ្លាំង និងធូលីដីដែលអណ្ដែតតាមខ្យល់។ ខ្សែក្រវាត់សម្រាប់ដាក់ទូរសព្ទ ឬសោផ្ទះ ជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការធ្វើចលនាដោយមិនចាំបាច់កាន់របស់របរក្នុងដៃ។ ក្រែមការពារកម្ដៅថ្ងៃ គួរតែលាបលើស្បែកមុនពេលចាប់ផ្ដើមរត់ ដើម្បីការពារស្បែកពីការរលាកដោយសារពន្លឺព្រះអាទិត្យ។ ប្រសិនបើអ្នករត់នៅពេលយប់ ឬពេលទៀបភ្លឺ ការពាក់អាវដែលមានចំណាំងផ្លាត ឬភ្លើងសញ្ញា គឺជាការចាំបាច់ដើម្បីសុវត្ថិភាពចរាចរណ៍។ កន្សែងតូចសម្រាប់ជូតញើស ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងរក្សាអនាម័យផ្ទាល់ខ្លួនក្នុងកំឡុងពេលហ្វឹកហាត់ជាក្រុម។ ថ្នាំបាញ់សម្រាប់បំបាត់ការឈឺចាប់សាច់ដុំបន្ទាន់ៗ គួរតែមានជាប់តាមខ្លួន ដើម្បីជួយសង្គ្រោះបឋមក្នុងករណីមានអាការរមួលក្រពើ។ អាហារសម្រន់ដែលផ្ដល់ថាមពលរហ័ស ដូចជាជែលថាមពល ឬចេកទុំ ជួយបង្កើនកម្លាំងសម្រាប់ការរត់ចម្ងាយឆ្ងាយ។ ការរៀបចំសម្ភារៈទាំងអស់នេះឱ្យបានរួចរាល់មុនពេលចេញទៅរត់ នឹងជួយឱ្យអ្នកមានទំនុកចិត្ត និងរីករាយជាមួយសកម្មភាពរបស់ក្លឹបបានពេញលេញ។ ការចូលរួមជាមួយក្លឹបរត់ប្រណាំង គឺជាសកម្មភាពកីឡាដែលបើកទូលាយសម្រាប់មនុស្សគ្រប់វ័យចាប់តាំងពីកុមាររហូតដល់មនុស្សវ័យចំណាស់។ សម្រាប់កុមារ និងយុវជន ការចូលរួមក្នុងក្លឹបជួយបណ្ដុះនូវទម្លាប់ស្រឡាញ់សុខភាព និងកសាងគ្រឹះនៃកាយសម្បទាមាំមួនតាំងពីវ័យក្មេង។ ចំពោះមនុស្សក្នុងវ័យធ្វើការ ការរត់ជាក្រុមគឺជាមធ្យោបាយដ៏ប្រសើរក្នុងការកាត់បន្ថយភាពតានតឹង និងថែរក្សាសុខភាពបេះដូងឱ្យបានល្អប្រសើរ។ ទោះបីជាស្ថិតក្នុងវ័យចំណាស់ក៏ដោយ ក៏នៅតែអាចចូលរួមបានយ៉ាងសកម្ម ដើម្បីរក្សាភាពរឹងមាំនៃឆ្អឹង សន្លាក់ និងបង្កើនភាពរស់រវើកក្នុងជីវិត។ ក្លឹបនីមួយៗតែងតែមានការបែងចែកក្រុមរត់តាមកម្រិតកម្លាំង និងអាយុ ដើម្បីធានាថាគ្រប់សមាជិកទាំងអស់អាចហាត់ប្រាណបានដោយសុវត្ថិភាព។ ឱ្យតែមានឆន្ទៈ និងគ្មានបញ្ហាសុខភាពធ្ងន់ធ្ងរ មនុស្សគ្រប់វ័យសុទ្ធតែអាចក្លាយជាសមាជិកដ៏សំខាន់នៃគ្រួសារអ្នករត់ប្រណាំងបានទាំងអស់។ ការចូលរួមជាមួយក្លឹបរត់ប្រណាំងនេះ គឺមានច្រើនប្រភេទ ដោយទីមួយគឺការចូលរួមបែបកម្សាន្ត និងសុខភាព ដែលសមាជិកផ្តោតលើការរត់តិចៗជុំគ្នាដើម្បីបំបាត់ភាពតានតឹង និងបង្កើតមិត្តភាព។ ប្រភេទទីពីរ គឺការចូលរួមបែបអាជីព ឬពាក់កណ្តាលអាជីព ដែលសមាជិកត្រូវហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់តាមកម្មវិធីច្បាស់លាស់ដើម្បីត្រៀមខ្លួនប្រកួតយកមេដាយ។ ក្រៅពីការរត់លើផ្លូវរាប ក៏មានការចូលរួមជាក្រុមរត់បែបផ្សងព្រេងតាមព្រៃភ្នំ ដែលតម្រូវឱ្យសមាជិកមានកម្លាំងកាយមាំមួន និងចូលចិត្តការប្រឈមខ្លាំង។ ការចូលរួមតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬក្លឹបនិម្មិត ក៏កំពុងមានប្រជាប្រិយភាព ដែលសមាជិកអាចរត់នៅទីតាំងផ្សេងគ្នា ប៉ុន្តែតាមដានលទ្ធផល និងលើកទឹកចិត្តគ្នាតាមអនឡាញ។ បន្ថែមពីនេះ ក៏មានការចូលរួមក្នុងនាមជាអ្នកស្ម័គ្រចិត្តជួយរៀបចំកម្មវិធីរត់ ដែលផ្តល់ឱកាសឱ្យអ្នកមិនទាន់ចង់រត់ បានចូលរួមចំណែកក្នុងសកម្មភាពក្លឹបផងដែរ។ ចំពោះសកម្មភាពដំបូងបំផុតនៃការចូលរួមជាមួយក្លឹបរត់ប្រណាំង គឺការជួបជុំសមាជិកនៅតាមទីតាំងដែលបានកំណត់ ដើម្បីធ្វើការណែនាំខ្លួន និងពិភាក្សាអំពីផែនការរត់ប្រចាំថ្ងៃ។ មុនពេលចាប់ផ្ដើមរត់ គ្រូបង្វឹក ឬអ្នកដឹកនាំក្រុមតែងតែដឹកនាំសមាជិកទាំងអស់ឱ្យធ្វើលំហាត់ប្រាណកម្តៅសាច់ដុំ ដើម្បីការពារការរមួលក្រពើ។ សកម្មភាពរត់ត្រូវបានបែងចែកជាក្រុមតូចៗទៅតាមល្បឿន និងសមត្ថភាពរាងកាយខុសៗគ្នារបស់សមាជិកម្នាក់ៗ។ ក្នុងអំឡុងពេលរត់ សមាជិកក្នុងក្រុមតែងតែនិយាយរាក់ទាក់ និងលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីជម្រុញស្មារតីឱ្យដល់គោលដៅ។ ក្លឹបតែងតែរៀបចំកម្មវិធីរត់ចម្ងាយឆ្ងាយនៅចុងសប្តាហ៍ ដើម្បីពង្រឹងភាពធន់នៃសាច់ដុំ និងសួតឱ្យកាន់តែរឹងមាំ។ សកម្មភាពហ្វឹកហាត់បង្កើនល្បឿន ឬការរត់ឡើងចំណោត ត្រូវបានបញ្ចូលក្នុងកម្មវិធីដើម្បីអភិវឌ្ឍបច្ចេកទេសរត់ឱ្យកាន់តែប្រសើរ។ ក្លឹបក៏មានការរៀបចំកម្មវិធីរត់សប្បុរសធម៌ ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យ ឬសាលារៀនដែលខ្វះខាតក្នុងសហគមន៍។ ក្រោយពេលបញ្ចប់ការរត់ សកម្មភាពពត់ពែនសាច់ដុំ និងការសម្រួលដង្ហើម គឺជាកិច្ចការដែលមិនអាចរំលងបានឡើយ។ ការជួបជុំគ្នាបរិភោគអាហារសម្រន់ ឬផឹកកាហ្វេក្រោយការហាត់ប្រាណ គឺជាសកម្មភាពដ៏ពេញនិយមសម្រាប់ពង្រឹងមិត្តភាព។ ក្លឹបតែងតែរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីៗអំពីរបបអាហារដែលត្រឹមត្រូវសម្រាប់អ្នកកីឡា និងរបៀបថែទាំសុខភាពទូទៅ។ សកម្មភាពថតរូបជុំគ្នា និងការចែករំលែកលទ្ធផលរត់នៅលើបណ្ដាញសង្គម ជួយដាស់តឿនសមាជិកដទៃឱ្យមានការតាំងចិត្តខ្ពស់។ ក្លឹបក៏រៀបចំកម្មវិធីប្រកួតប្រជែងផ្ទៃក្នុងតូចៗ ដើម្បីវាស់ស្ទង់សមត្ថភាព និងបង្កើនភាពសប្បាយរីករាយដល់សមាជិក។ ការចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងធំៗជាលក្ខណៈក្រុម គឺជាសកម្មភាពដ៏រំភើបបំផុតសម្រាប់សមាជិកគ្រប់រូប។ សកម្មភាពត្រួតពិនិត្យសុខភាព និងការវាស់ទម្ងន់ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីតាមដានប្រសិទ្ធភាពនៃការហាត់ប្រាណ។ រាល់សកម្មភាពទាំងអស់ក្នុងក្លឹបរត់ប្រណាំង គឺផ្ដោតសំខាន់លើការកសាងសហគមន៍មួយដែលរស់នៅប្រកបដោយភាពវិជ្ជមាន និងសុខភាពល្អ។ ការរត់ជាក្រុមក្នុងក្លឹប ជួយពង្រឹងសុខភាពបេះដូង និងសួតឱ្យកាន់តែរឹងមាំ ដែលជាខែលការពារយ៉ាងមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមិនឆ្លងផ្សេងៗ។ សកម្មភាពនេះជួយជម្រុញឱ្យរាងកាយបញ្ចេញជាតិពុលតាមរយៈញើស និងជួយក្នុងការគ្រប់គ្រងទម្ងន់ឱ្យបានសមស្របតាមលក្ខណៈស្តង់ដារសុខភាព។ ការទទួលបានបច្ចេកទេសរត់ត្រឹមត្រូវពីអ្នកជំនាញក្នុងក្លឹប ជួយឱ្យយើងហាត់ប្រាណបានយូរអង្វែង និងកាត់បន្ថយការឈឺចាប់សាច់ដុំបន្ទាប់ពីការរត់។ បរិយាកាសដ៏សប្បាយរីករាយ និងការលើកទឹកចិត្តពីសមាជិកជុំវិញ គឺជាឱសថដ៏វិសេសវិសាលក្នុងការកាត់បន្ថយភាពតានតឹង និងសម្ពាធផ្លូវចិត្តពីការងារ។ ការចូលរួមក្នុងក្លឹបជួយបណ្ដុះវិន័យខ្លួនឯងឱ្យកាន់តែមុតមាំ និងកសាងភាពជឿជាក់តាមរយៈការសម្រេចបាននូវគោលដៅរត់ថ្មីៗដែលយើងធ្លាប់តែគិតថាមិនអាចធ្វើបាន។ វាគឺជាមជ្ឈដ្ឋានដ៏ល្អបំផុតសម្រាប់ការកសាងបណ្ដាញទំនាក់ទំនងសង្គម និងការបង្កើតមិត្តភាពថ្មីៗជាមួយមនុស្សដែលស្រឡាញ់ការរស់នៅបែបបៃតង និងមានសុខភាពល្អ។ ការរត់ជាទៀងទាត់ជួយបង្កើនគុណភាពនៃការសម្រាកនៅពេលយប់ និងធ្វើឱ្យយើងមានថាមពលស្រស់ស្រាយសម្រាប់ការបំពេញភារកិច្ចនៅថ្ងៃបន្ទាប់។ ក្រៅពីអត្ថប្រយោជន៍ផ្ទាល់ខ្លួន ការចូលរួមក្នុងក្លឹបក៏ផ្តល់ឱកាសឱ្យយើងបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីជួយដល់សង្គមជាតិទាំងមូលផងដែរ។ សរុបសេចក្ដីមក ការចូលរួមជាមួយក្លឹបរត់ប្រណាំង គឺជាការសម្រេចចិត្តដ៏វៃឆ្លាតបំផុតមួយសម្រាប់ការកសាងជីវិតដែលមានតុល្យភាព និងភាពរឹងមាំទាំងកម្លាំងកាយនិងកម្លាំងចិត្ត។ សកម្មភាពនេះមិនត្រឹមតែផ្លាស់ប្តូរសុខភាពរបស់អ្នកឱ្យល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវសហគមន៍មួយដែលរស់នៅប្រកបដោយសាមគ្គីភាព និងក្តីសង្ឃឹម។